អង្រឹងនិងកន្ទេលត្បាញបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាច្រើនជំនាន់។ វាមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណាងឱ្យវប្បធម៌ និងរបៀបរស់នៅបែបប្រពៃណីខ្មែរទៀតផង។ ឧបករណ៍ទាំងពីរនេះមានអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងនៅទីក្រុងនិងនៅតាមជនបទ។ អង្រឹងផ្តល់នូវផាសុកភាពខ្ពស់សម្រាប់ការសម្រាកលំហែបន្ទាប់ពីបំពេញការងារអស់កម្លាំង។ ការដេកលើអង្រឹងអាចជួយបន្ធូរអារម្មណ៍តានតឹង និងផ្តល់នូវដំណេកដ៏ស្ងប់ស្ងាត់។ វាមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់នៅគ្រប់ទីកន្លែង មិនថាជាក្រោមដើមឈើក្នុងសួនច្បារ នៅលើរានហាលផ្ទះ ឬសូម្បីតែក្នុងផ្ទះក៏ដោយ។ ចំណែកឯកន្ទេលត្បាញវិញ គឺជាសម្ភារៈដ៏ល្អសម្រាប់អង្គុយលេង ទទួលទានអាហារជុំគ្នា ឬប្រើជាកន្លែងគេងបណ្តោះអាសន្ន។ កន្ទេលមានលក្ខណៈស្រាល ងាយស្រួលរមូរទុកដាក់ និងអាចយកតាមខ្លួនបានយ៉ាងងាយស្រួល។ ក្រៅពីនេះ អង្រឹងនិងកន្ទេលត្បាញភាគច្រើនត្រូវបានផលិតឡើងពីវត្ថុធាតុដើមធម្មជាតិដូចជា សរសៃកប្បាស សរសៃសូត្រ ឬដើមស្លឹកត្នោត ដែលធ្វើឱ្យពួកវាមានលក្ខណៈត្រជាក់នៅពេលប្រើប្រាស់ និងមិនប៉ះពាល់ដល់សុខភាព។ ការប្រើប្រាស់ផលិតផលធម្មជាតិទាំងនេះក៏បានរួមចំណែកដល់ការថែរក្សាបរិស្ថានផងដែរ។ ម្យ៉ាងវិញទៀត អង្រឹងនិងកន្ទេលត្បាញមានតម្លៃសមរម្យ ដែលអាចមានលទ្ធភាពទិញប្រើប្រាស់បាន។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សន្សំសំចៃការចំណាយលើគ្រឿងសង្ហារិមដែលមានតម្លៃថ្លៃ។ សម្រាប់កុមារវិញ អង្រឹងជាកន្លែងដ៏ល្អសម្រាប់គេងលក់ដោយសុវត្ថិភាពនិងមានផាសុកភាព។ អង្រឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកាលៈទេសៈជាច្រើន។ នៅតាមជនបទ ប្រជាជននិយមដេកអង្រឹងនៅពេលថ្ងៃត្រង់ ដើម្បីគេចពីកម្ដៅថ្ងៃ និងទទួលបានខ្យល់អាកាសបរិសុទ្ធ។ អ្នកនេសាទក៏តែងតែប្រើប្រាស់អង្រឹងដើម្បីសម្រាកលំហែនៅពេលពួកគេរង់ចាំចាប់ត្រីផងដែរ។ សម្រាប់អ្នកបោះជំរុំ និងអ្នកធ្វើដំណើរផ្សងព្រេង អង្រឹងគឺជាសម្ភារៈដ៏សំខាន់មួយសម្រាប់គេងនៅពេលយប់ ដោយសារតែវាមានទម្ងន់ស្រាល និងងាយស្រួលយកតាមខ្លួន។ លើសពីនេះ អង្រឹងក៏ត្រូវបានគេប្រើប្រាស់នៅតាមរមណីយដ្ឋានទេសចរណ៍ និងហាងកាហ្វេនានា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកលំហែ។ ចំណែកឯកន្ទេលត្បាញវិញ គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជាពិធីមង្គលការ ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។ ប្រជាជនប្រើប្រាស់កន្ទេលសម្រាប់អង្គុយសំពះព្រះសង្ឃ អង្គុយពិសាអាហារជុំគ្នា ឬសម្រាប់ប្រជុំពិភាក្សាការងារ។ វាក៏ត្រូវបានគេប្រើប្រាស់ជាគ្រឿងតុបតែងលម្អផ្ទះផងដែរ ដោយសារតែលំនាំត្បាញរបស់វាមានភាពស្រស់ស្អាតនិងទាក់ទាញ។ ក្នុងជីវិតប្រចាំថ្ងៃ កន្ទេលត្បាញក៏ត្រូវបានគេប្រើប្រាស់សម្រាប់ដាក់លក់ទំនិញនៅតាមទីផ្សារ ឬជាកន្លែងសម្រាប់កុមារលេងកម្សាន្ត។ សរុបមក អង្រឹងនិងកន្ទេលត្បាញមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរដែលគួរតែត្រូវបានថែរក្សា និងលើកកម្ពស់ជីវភាពប្រជាជនផងដែរ។